សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក គឺជាមុខម្ហូបខ្មែរមួយមុខដ៏មានឱជារស ដែលគេនិយមចម្អិនសម្រាប់ពិសាជួបជុំគ្រួសារ។ មុខម្ហូបនេះមានរសជាតិប្លែកពីគេ ដោយសារការរួមបញ្ចូលគ្នារវាងរសជាតិជូរអែមរបស់ម្នាស់ ជាតិប្រៃតិចៗពីប្រហុក អំបិល និងទឹកត្រី បូករួមនឹងក្លិនហឹរតិចៗនៃម្ទេស ព្រមទាំងក្លិនឈ្ងុយពិសេសពីខ្ទិះដូងស្រស់ផងដែរ។ ភាពងាយស្រួលក្នុងការចម្អិនធ្វើឱ្យសម្លនេះក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សាកល្បងមុខម្ហូបប្រចាំស្រុកខ្មែរ។ ដើម្បីចម្អិនសម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូកដ៏ឈ្ងុយឆ្ងាញ់នេះ អ្នកត្រូវត្រៀមគ្រឿងផ្សំសំខាន់ៗមួយចំនួន។ ចំពោះសាច់ គឺយើងត្រូវការ ឆ្អឹងជំនីរជ្រូកកន្លះគីឡូក្រាម ដោយហាន់វាជាដុំៗល្មម រួចលាងទឹកឱ្យបានស្អាត។ ដើម្បីធ្វើឲ្យសម្លមានរសជាតិជូរអែម អ្នកត្រូវការ ម្នាស់មួយចំហៀង រួចអាចហាន់ជាចំណិតៗ ឬដុំៗ ទៅតាមចំណូលចិត្ត។ បើសិនជាអ្នកចង់បន្ថែមរសជាតិ អ្នកក៏អាចដាក់ផ្សិត ដូចជាផ្សិតចំបើង តាមចំណូលចិត្តបានដែរ។ ធាតុផ្សំសំខាន់ដែលផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ដល់សម្លស្ទើរតែគ្រប់មុខរបស់ខ្មែរគឺ ខ្ទិះដូងមួយកូនចាន ប្រហែលជា ២០០ ទៅ ២៥០ មីលីលីត្រ។ គ្រឿងទេសសម្រាប់បុកមាន ម្ទេសស្រស់ តាមចំណូលចិត្ត គល់ស្លឹកគ្រៃ ៣ ដើម រុំដេង ១ ដុំតូច ខ្ទឹមស ៥ កំពឹស ខ្ទឹមក្រហម ៥ កំពឹស រមៀត ១ ដុំតូច និង ម្ទេសឆ្អើរ ៣០ ក្រាម អាចត្រាំទឹកឱ្យទន់បន្តិចមុនបុក។ ដើម្បីបន្ថែមរសជាតិនិងក្លិន អ្នកត្រូវមាន ស្លឹកក្រូចសើច ៥ សន្លឹក និង ប្រហុក ២ ស្លាបព្រាបាយ។ ចំណែកឯគ្រឿងផ្សំសម្រាប់លៃលករសជាតិ រួមមាន ទឹកអំពិលទុំ ២ ស្លាបព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ និង ស្ករត្នោត ១ ស្លាបព្រាបាយ។ ដើម្បីឱ្យសម្លមានទឹកគ្រប់គ្រាន់ អ្នកត្រូវការដាក់ទឹកកន្លះលីត្រ។ ចុងក្រោយ គឺត្រូវការ ជីនាងវងមួយក្ដាប់ និង ម្ទេសស្រស់ បើអ្នកចូលចិត្ត សម្រាប់រោយពីលើដើម្បីបន្ថែមពណ៌ និងក្លិនឈ្ងុយ។ ហើយកុំភ្លេច! ប្រេងឆា ១ ស្លាបព្រាបាយផងដែរ ព្រោះសំខាន់ ហើយត្រូវប្រើសម្រាប់ឆាគ្រឿង។ ការចម្អិនសម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូក មានជំហានសំខាន់ៗមួយចំនួន។ ជាដំបូង គឺការរៀបចំគ្រឿងផ្សំទាំងអស់ ដោយយកឆ្អឹងជំនីរជ្រូក ដែលបានលាងស្អាតហើយ ដាក់ស្រុះជាមួយទឹកពុះបន្តិច រួចស្រង់ចេញមកលាងទឹកម្ដងទៀត ដើម្បីកម្ចាត់ភាពឆ្អាប យកឈាមចេញ។ បន្ទាប់មកទៀត យើងត្រូវធ្វើគ្រឿងការីវិញម្ដង ដោយយកម្ទេសស្រស់ គល់ស្លឹកគ្រៃ រុំដេង ខ្ទឹមស ខ្ទឹមក្រហម រមៀត និងម្ទេសឆ្អើរ មកបុក ឬកិនឱ្យម៉ដ្ឋចូលគ្នា។ បើសិនជាអ្នកមានត្បាល់សម្រាប់បុកគ្រឿងរបស់ខ្មែរយើង នោះវានឹងធ្វើឱ្យគ្រឿងម៉ដ្ដចូលជាតិល្អ ព្រមទាំងបន្ថែមរសជាតិឱ្យសម្លកាន់តែឈ្ងុយឆ្ងាញ់ទៀតផង។ កុំភ្លេចហាន់ ម្នាស់ ផ្សិត ជីនាងវង លាងឱ្យស្អាត រួចទុកសម្រាប់រោយពីលើសម្លពេលចម្អិនរួច។ ជំហានបន្ទាប់គឺ ឆាគ្រឿងការី និងរំលីងឆ្អឹងជំនី។ យើងត្រូវដាក់ឆ្នាំងលើចង្ក្រាន រួចចាក់ ប្រេងឆា ១ ស្លាបព្រាបាយ ចូល។ ពេលប្រេងក្ដៅ ដាក់គ្រឿងការីដែលបុកហើយនោះចូលឆាឱ្យឈ្ងុយ រហូតដល់មានក្លិនប្រហើរ។ បន្ទាប់មក ដាក់ ប្រហុក ២ ស្លាបព្រាបាយ ចូលឆាជាមួយគ្រឿងការីឱ្យរលាយ និងឈ្ងុយល្អ។ រួចដាក់ ឆ្អឹងជំនីរជ្រូក ដែលបានស្រុះហើយចូលទៅក្នុងឆ្នាំង រំលីងជាមួយគ្រឿងការីឱ្យសព្វ រហូតដល់សាច់ឆ្អឹងជំនីរចាប់ផ្ដើមឡើងពណ៌ក្រហមបន្តិច និងចូលគ្រឿងល្អ។ ក្រោយពីរំលីងសាច់រួចរាល់ហើយ គឺត្រូវចាក់ទឹក និងគ្រឿងផ្សំផ្សេងៗចូល។ យើងត្រូវចាក់ ទឹកកន្លះលីត្រ ចូលទៅក្នុងឆ្នាំង កូរឱ្យសព្វ រួចបិទគម្របឆ្នាំង ទុកឱ្យពុះ ដើម្បីរំងាស់ឆ្អឹងជំនីរឱ្យផុយល្អ ប្រហែល ២០ ទៅ ៣០ នាទី ឬរហូតដល់សាច់ទន់ និងផុយតាមការចង់បាន។ ពេលឆ្អឹងជំនីរផុយល្មមហើយ ដាក់ ស្លឹកក្រូចសើច ៥ សន្លឹក ចូល។ បន្ទាប់មក ដាក់ ម្នាស់ និង ផ្សិត ចូល និងថែម ទឹកអំពិលទុំ ២ ស្លាបព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ និងស្ករត្នោត ១ ស្លាបព្រាបាយ។ កូរវាឱ្យសព្វ រួចភ្លក្សមើលរសជាតិ លៃលកតាមចំណូលចិត្តឱ្យមានរសជាតិជូរអែម ប្រៃល្មម។ ជាចុងក្រោយ បន្ទាប់ពីរសជាតិល្មមហើយ យើងត្រូវចាក់ខ្ទិះដូងមួយកូនចានចូល។ រួចកូរវាថ្នមៗឱ្យសព្វ ទុកឱ្យពុះរឹមៗបន្តិចទៀត កុំទុកឱ្យពុះខ្លាំងពេក ព្រោះអាចធ្វើឱ្យខ្ទិះដូងប្រែជាប្រេង ហើយបាត់បង់រសជាតិឈ្ងុយឆ្ងាញ់។ នៅពេលដែលសម្លពុះរឹមៗហើយ គឺអាចលើកចុះពីចង្ក្រានបាន។ រួចរោយ ជីនាងវង និង ម្ទេសស្រស់ ពីលើ ដើម្បីបន្ថែមពណ៌ និងក្លិនឈ្ងុយ។ ដើម្បីឱ្យសម្លមានរសជាតិឆ្ងាញ់ពិសា យើងគួរតែប្រើ ខ្ទិះដូងស្រស់ និងមានគុណភាពល្អ។ ឯការស្រុះឆ្អឹងជំនីរជ្រូកមុននឹងយកទៅស្លនោះគឺដើម្បី ជួយកាត់បន្ថយក្លិនឆ្អាប និងធ្វើឱ្យសម្លមានពណ៌ស្អាត និងទឹកថ្លាល្អ។ អ្នកក៏អាចបន្ថែមបន្លែផ្សេងទៀតដូចជា ត្រកួន ដើម្បីបង្កើនរសជាតិ និងសារធាតុចិញ្ចឹមផងដែរ។ ចំណុចសំខាន់មួយទៀតគឺ កម្រិតហឹរ ផ្អែម និងប្រៃ អាចកែប្រែតាមចំណូលចិត្តរបស់អ្នកបានយ៉ាងងាយស្រួល។ សរុបមក សម្លម្ជូរខ្ទិះម្នាស់ឆ្អឹងជំនីរជ្រូកនេះ គឺជាមុខម្ហូបដ៏ឆ្ងាញ់ជក់ចិត្តសម្រាប់អ្នកពិសា ជាពិសេសជាមួយបាយសក្តៅៗ។ រសជាតិដ៏សម្បូរបែបក្នុងសម្លមួយមុខនេះនឹងធ្វើឱ្យអាហាររបស់អ្នកកាន់តែប្លែក ហើយគួរឱ្យចង់ញ៉ាំ។